នំបត់ស្លឹកស្រស់ ឬនំកន្សែងស្រស់ គឺជានំខ្មែរបុរាណមួយប្រភេទដែលមានរសជាតិផ្អែម ឈ្ងុយ ឆ្ងាញ់ ហើយងាយស្រួលធ្វើ។ ចំពោះគ្រឿងផ្សំយើងត្រូវមានដូចជា សណ្តែកបាយ ម្សៅសាគូ ឬ គេហៅថា ម្សៅសណ្តែក ខ្ទិះដូង ស្ករស អំបិល។ ក្នុងនោះដែរ យើងក៏ត្រូវការស្លឹកចេក ទុកសម្រាប់ក្នុងការវេចខ្ជប់នំផងដែរ។ ស្លឹកចេក នេះយើងត្រូវយកមកជូតឱ្យស្អាត ហើយហែកកាត់វាជារាងរង្វង់មូល។ ដើម្បីទទួលបានរាងជារង្វង់មូលនេះ យើងអាចយកចានគោម មកធ្វើជាពុម្ព ដោយយកវាទៅផ្កាប់លើស្លឹកចេក ហើយយើងអាចយកកូនកាំបិតទៅជៀរ ឬកាត់ជុំវិញចាននោះ។ សារៈសំខាន់ក្នុងការធ្វើនំមួយនេះគឺ ស្នូល។ ជំហានដំបូងក្នុងការធ្វើស្នូលនេះ គឺយើងត្រូវ យកសណ្ដែកបាយដែលគ្មានសំបក យកទៅត្រាំទឹកប្រហែលជារយៈពេល ៨ ម៉ោង ឬមួយយប់។ ជំហានទីពីរ បន្ទាប់ពីបានត្រាំរួចហើយ ត្រូវយកសណ្ដែកបាយមកលាងម្ដងទៀតរហូតទទួលបានទឹកដែលថ្លាស្អាត រួចបានយើងត្រូវសម្រោះឱ្យអស់ទឹក។ បន្ទាប់ ពីសណ្ដែកបាយស្ងួតល្អ ហើយ យើងត្រូវយកវាទៅចំហុយ ឬស្ងោរឱ្យឆ្អិនប្រហែលជា ៣០នាទី។ ក្រោយពីសណ្ដែកបាយឆ្អិន យើងត្រូវយកវាទៅឆាជាមួយខ្ទិះដូង ដើម្បីឱ្យវាក្លាយទៅជាស្នូលនំ។ ដំបូងយើងត្រូវយកខ្ទិះដូងដើម ទៅដាក់ក្នុងខ្ទះ រួចបង់ ស្ករស និងដាក់អំបិលបន្តិច ហើយកូរឱ្យបានសព្វល្អ។ នៅពេលដែល គ្រឿងផ្សំទាំងបី បានរលាយចូលគ្នាអស់ហើយ យើងត្រូវដាក់សណ្ដែកបាយដែលឆ្អិននោះចូល ហើយត្រូវកូររហូតដាច់ទឹកល្អ។ ក្រោយពីស្នូលនំត្រជាក់ហើយ យើងត្រូវច្របាច់វាបន្ថែម ឱ្យបានម៉ដ្ឋល្អ ហើយលុញវា ជារាងមូល ប្រហែលបុិនគ្រាប់ឃ្លី សម្រាប់វេចនំ។ ចំនុចសំខាន់ទីពីរ គឺការធ្វើម្សៅរបស់នំ។ ជាដំបូង យើងត្រូវដាំទឹក បន្ទាប់មក ដាក់ស្ករស ម្សៅសាគូ ឬ ម្សៅសណ្តែក ហើយកូរឱ្យវារលាយល្អ។ ជំហានបន្ទាប់ គឺត្រូវដាក់យកទឹកម្សៅនោះដាំ ហើយត្រូវប្រើភ្លើងតិចៗ ហើយបន្តការកូររហូតទាល់ទឹកម្សៅនេះឡើងខាប់។ បើសិនជាអ្នកចង់ ឱ្យម្សៅនំមានក្លិនឈ្ងុយ អ្នកអាចបង់ស្លឹក តើយ មួយ ឬពីរសន្លឹកចូលបាន។ ទុកម្សៅដែលឆ្អិននោះឱ្យត្រជាក់បន្តិច តែកុំទុករហូតដល់កក ទុកត្រឹមតែនៅក្ដៅអ៊ុនៗ ដែលយើងអាចយកទៅវេចបាន។ ចំពោះការវេច អ្នកត្រូវដួសម្សៅដាក់លើស្លឹកចេក បន្ទាប់មកដាក់ស្នូលសណ្តែកចូល ហើយខ្ចប់វាជារាងបួនជ្រុង រៀបដាក់ចានជាការស្រេច។ ជាចុងក្រោយ យើងត្រូវរក្សាទុកនំនេះរយៈពេលមួយយប់ ដោយអាចដាក់ក្នុងទូរទឹកកក រួចអ្នកអាចយមមកទទួលទានបានហើយ។